នៅពេលពលករខ្មែរដែលធ្វើការនៅស្រុកក្រៅត្រឡប់មកប្រទេសកំណើតវិញ គ្រួសារ និងសាច់ញាតិតែងតែធ្វើពិធីអបអរសាទរពិសេស ដើម្បីទទួលស្វាគមន៍ពួកគេ។ ពិធីទាំងនេះជាវិធីក្នុងការសាទរ ចំពោះការខិតខំប្រែង និងការលះបង់របស់អ្នកដែលបានផ្លាស់ទីទៅធ្វើការក្រៅប្រទេស។ ជាញឹកញាប់ ពលករដែលត្រឡប់មកប្រទេសវិញតែងនាំយកនូវអំណោយ ឬប្រាក់សន្សំមកចែកជូនគ្រួសារ និងសាច់ញាតិជិតខាង។ ជារឿយៗ ពិធីអបអរសាទរនៅក្នុងភូមិមានការជួបជុំគ្នារវាងគ្រួសារ និងជាមួយសាច់ញាតិជិតស្និទ្ធ។ គេចម្អិនម្ហូបអាហារពិសេសៗជាច្រើន ក្នុងនោះក៏មានម្ហូបប្រពៃណីខ្មែរផងដែរ។ ចាស់ទុំក្នុងគ្រួសារ និងក្នុងភូមិក៏ជូនពរជ័យ និងដំបូន្មានដល់អ្នកដែលទើបត្រឡប់មកពីធ្វើការក្រៅប្រទេសវិញដែរ។ ភូមិខ្លះរៀបចំពិធីនៅតាមវត្តអារាម ដើម្បីសុំសេចក្ដីសុខ និងសុវត្ថិភាពដល់អ្នកដែលទើបត្រឡប់មកប្រទេសកំណើតវិញ។ ពិធីអបអរសាទរនេះបង្ហាញពីសាមគ្គីភាពក្នុងសហគមន៍ និងភាពរួបរួមក្នុងគ្រួសារ។ ក្នុងពេលនោះដែរ ពលករក្រៅប្រទេសក៏ចែករំលែករឿងរ៉ាវនៃបទពិសោធន៍ធ្វើការក្រៅប្រទេសរបស់គេដែរ។ រឿងរ៉ាវទាំងនេះច្រើនតែជំរុញលើកទឹកចិត្តយុវជនក្នុងភូមិឲ្យខិតខំប្រឹងប្រែងធ្វើការ ឬគិតអំពីការផ្លាស់ទីទៅធ្វើការក្រៅប្រទេស។ ម្ហូបអាហារក៏មានច្រើនសម្បូរបែប ដូចជា នំបញ្ចុកសម្លខ្មែរ សម្លការីនំបុ័ង និងបង្អែមនំនែក រួមទាំងភេសជ្ជៈផងដែរ។ ពិធីអបអរសាទរនេះផ្តល់ឱកាសឱ្យក្មេងៗជំនាន់ក្រោយអាចរៀន និងមើលឃើញពីឱកាសក្នុងការផ្លាស់ទីទៅធ្វើការក្រៅប្រទេស។ វាក៏ជំរុញឱ្យមានមោទនភាពក្នុងសហគមន៍ទាំងមូល និងលើកទឹកចិត្តការអភិវឌ្ឍសេដ្ឋកិច្ចដែរ។ ពិធីអបអរសាទរនេះជួយកាត់បន្ថយការរើសអើង ឬទស្សនៈអវិជ្ជមានចំពោះពលករក្រៅប្រទេស។ គ្រួសារ និងសាច់ញាតិធ្វើពិធីនេះដើម្បីពង្រឹងទំនាក់ទំនងគ្រួសារ និងបង្កើនភាពស្និទ្ធស្នាលឡើងវិញ បន្ទាប់ពីបែកគ្នាអស់រយៈពេលជាយូរ។ ប្រជាជនក្នុងភូមិអាចផ្តល់អំណោយទៅពលករដែលត្រឡប់មកស្រុកវិញដោយឱ្យជាកម្រងផ្កា ក្រមាបង់ក ឬផ្ដល់ជាអាហារ និងភេសជ្ជៈសម្រាប់កម្មវិធីជាដើម ។ ពិធីអបអរសាទរ និងស្វាគមន៍នេះជាប្រពៃណីវប្បធម៌ដ៏សំខាន់មួយ ដែលជួយពង្រឹងអត្តសញ្ញាណជាតិខ្មែរ។ វាបង្ហាញពីការទទួលស្គាល់ និងផ្ដល់តម្លៃលើការខិតខំប្រឹងប្រែង ដែលពួកគេបានធ្វើដើម្បីសុខុមាលភាពគ្រួសារ។ កម្មវិធីស្វាគមន៍នេះក៏លើកទឹកចិត្តប្រជាជនក្នុងភូមិឱ្យរក្សាទំនាក់ទំនងល្អជាមួយអ្នកដែលធ្លាប់រស់នៅ និងធ្វើការក្រៅប្រទេសផងដែរ។ កម្មវិធីស្វាគមន៍៍ និងអបអរសាទរនេះអាចមានរយៈពេលកន្លះថ្ងៃ ឬមួយថ្ងៃពេញ អាស្រ័យទៅតាមអ្នករៀបចំ។ សកម្មភាពដែលគេច្រើនធ្វើនោះគឺ ញុំាអាហារជុំគ្នា ច្រៀងរាំលេងកម្សាន្តជាដើម។ ឬ ជួនកាលក៏មានមនុស្សខ្លះចង់និយាយសំណេះសំណាល និងសួរនាំអំពីសុខទុក្ខអ្នកដែលបានត្រឡប់មកស្រុកភូមិវិញផងដែរ។ នៅពេលកម្មវិធីបញ្ចប់ អ្នកចូលរួមទាំងអស់មានអារម្មណ៍រីករាយ និងស្និទស្នាលគ្នា។ ជាពិសេសនោះគឺ អ្នកដែលបានត្រឡប់មកស្រុកកំណើតវិញ គេនឹងមានអារម្មណ៍ថា កក់ក្ដៅ ដោយទទួលបានការស្វាគមន៍ពីសំណាក់បងប្អូន គ្រួសារ និងញាតិជិតខាង។ ជាចុងក្រោយ ការធ្វើកម្មវិធីអបអរសាទរ និងស្វាគមន៍នេះបង្ហាញពីភាពជាគ្រួសារ និងសហគមន៏ដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា។